តែផ្កាឈូក ឬតែស្លឹកគ្រៃលាយ តែទាំងពីរប្រភេទនេះត្រូវបានផលិតឡើងពីវត្ថុធាតុដើមសំខាន់ៗដែលជាផលិតផលកសិកម្មក្នុងស្រុក។ វត្ថុធាតុដើមសំខាន់គឺ ស្លឹកតែបៃតងស្ងួត ហើយវត្ថុបន្ថែមគឺផ្កាឈូកសម្រាប់តែផ្កាឈូក និងស្លឹកគ្រៃសម្រាប់តែស្លឹកគ្រៃ។ ដំណើរការផលិតខុសគ្នាទៅតាមប្រភេទតែ ដូចជា តែផ្កាឈូក ត្រូវបានគេផលិតដោយការផ្សំក្លិននិងរសជាតិពីផ្កាឈូកទៅក្នុងស្លឹកតែ។ មានវិធីផលិតបែបបុរាណ និងបែបទំនើប ដោយវិធីបុរាណគឺជារបៀបដែលត្រូវការភាពអត់ធ្មត់ខ្ពស់ ដោយគេយកស្លឹកតែទៅដាក់ក្នុងផ្កាឈូកដែលរីកនៅពេលព្រឹកព្រលឹម ដើម្បីឲ្យស្លឹកតែស្រូបយកក្លិនក្រអូបពីផ្កា។ បន្ទាប់មកគេបិទផ្កានោះវិញ ហើយទុកមួយយប់មុននឹងប្រមូលស្លឹកតែចេញមកវិញ។ ដំណើរការនេះអាចធ្វើឡើងវិញច្រើនដងរហូតដល់តែមានក្លិនក្រអូបខ្លាំងតាមការចង់បាន។ រីឯវិធីទំនើបវិញ គេយកស្លឹកតែស្ងួតទៅលាយជាមួយម្សៅលំអងផ្កាឈូកឬម្សៅត្របកផ្កាឈូកស្ងួត ហើយច្របាច់ចូលគ្នាដើម្បីទទួលបានក្លិននិងរសជាតិ។ ចំណែកឯ តែស្លឹកគ្រៃ វិញ មានវិធីផលិតដែលងាយស្រួលជាង។ គេយកស្លឹកគ្រៃស្រស់ទៅហាន់ជាចំណិតតូចៗ រួចហាលថ្ងៃ ឬសម្ងួតដោយម៉ាស៊ីនឲ្យបានល្អ។ ក្រោយមកគេយកស្លឹកគ្រៃស្ងួតទាំងនោះទៅលាយជាមួយស្លឹកតែបៃតងក្នុងសមាមាត្រត្រឹមត្រូវ។ ពេលខ្លះ គេក៏បន្ថែមគ្រឿងផ្សំផ្សេងទៀតដូចជាខ្ញី ឬក្រូចឆ្មារដើម្បីបន្ថែមរសជាតិឲ្យកាន់តែប្លែកផងដែរ។ មិនថាតែផ្កាឈូក ឬតែស្លឹកគ្រៃទេ ដំណើរការផលិតនេះសុទ្ធតែផ្អែកលើការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីបង្កើតផលិតផលដែលមានគុណភាពនិងក្លិនឈ្ងុយពិសេស។ តែទាំងពីរប្រភេទនេះមានប្រភេទនិងគោលបំណងប្រើប្រាស់ខុសគ្នាទៅតាមលក្ខណៈពិសេសរបស់វា។ ជាទូទៅ តែស្លឹកគ្រៃមានពីរទម្រង់សំខាន់ៗ គឺជាតែលាយជាមួយស្លឹកតែបៃតងដើម្បីបង្កើនគុណប្រយោជន៍ និងជាតែស្លឹកគ្រៃសុទ្ធដែលគេហៅថា តែសុខភាព។ គោលបំណងចម្បងនៃការប្រើប្រាស់តែស្លឹកគ្រៃគឺដើម្បីសុខភាព ពិសេសអ្នកដែលមានបញ្ហារំលាយអាហារ ឬចង់រក្សាទម្ងន់ក៏ចូលចិត្តផឹកតែនេះដែរ។ ដោយសារស្លឹកគ្រៃសម្បូរដោយសារធាតុមានប្រយោជន៍ គេជឿថាវាអាចជួយកម្ចាត់ជាតិពុលក្នុងរាងកាយ ជួយសម្រួលដល់ការរំលាយអាហារ និងជួយបន្ធូរអារម្មណ៍ឲ្យមានភាពស្រស់ស្រាយផងដែរ។ ចំណែកឯតែផ្កាឈូកវិញមានច្រើនទម្រង់ជាងតែស្លឹកគ្រៃ ទាំងប្រភេទដែលមានស្លឹករាយៗលាយជាមួយត្របកផ្កាឈូកស្ងួត និងប្រភេទដែលត្រូវបានគេរុំស្លឹកតែជាមួយផ្កាឈូកទាំងមូល។ ដោយសារតែផ្កាឈូកមានក្លិនក្រអូបពិសេស ហើយដំណើរការផលិតក៏មានភាពស្មុគស្មាញ ទើបគេចាត់ទុកថាវាជាភេសជ្ជៈដ៏ប្រណីតនិងថ្លៃថ្នូរ។ ទាំងរសជាតិ និងក្លិនក្រអូបឈ្ងុយក៏ជួយឲ្យអ្នកផឹកមានអារម្មណ៍ធូរស្រាល កាត់បន្ថយភាពតានតឹង និងជួយឲ្យគេងលក់ស្រួលផងដែរ។ តែទាំងពីរប្រភេទនេះមានគុណសម្បត្តិសំខាន់ៗជាច្រើនដែលធ្វើឱ្យវាពេញនិយម និងមានតម្លៃ។ ទាំងតែផ្កាឈូកនិងតែស្លឹកគ្រៃសុទ្ធតែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលដើរតួជាខែលការពារកោសិការាងកាយពីការខូចខាត និងកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន។ ជាក់ស្ដែង តែផ្កាឈូកត្រូវបានគេជឿថាអាចជួយបន្ធូរអារម្មណ៍និងបំបាត់ភាពតានតឹងផ្លូវចិត្តបានយ៉ាងល្អ ដោយសារក្លិនក្រអូបឈ្ងុយរបស់វាមានឥទ្ធិពលលើប្រព័ន្ធប្រសាទ ជួយឱ្យគេងលក់ស្រួលនិងសម្រាន្តលក់បានស្កប់ស្កល់។ រីឯតែស្លឹកគ្រៃវិញមានប្រយោជន៍ច្រើនចំពោះការរំលាយអាហារ និងការកម្ចាត់ជាតិពុលក្នុងរាងកាយ ដោយសារតែស្លឹកគ្រៃមានផ្ទុកសារធាតុដែលជួយសម្រួលដល់ពោះវៀន និងកាត់បន្ថយការហើមពោះបាន។ លើសពីនេះ តែទាំងពីរក៏មាន ក្លិននិងរសជាតិពិសេសប្លែកពីតែធម្មតា ដែលផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកទទួលទាន។ តែផ្កាឈូកមានរសជាតិផ្អែមស្រាលៗ ជាមួយក្លិនក្រអូប ចំណែកឯតែស្លឹកគ្រៃវិញមានក្លិនឈ្ងុយស្រស់ស្រាយជាមួយរសជាតិហិរតិចៗ។ គុណសម្បត្តិដ៏សំខាន់មួយទៀតគឺផលិតផលតែទាំងនេះភាគច្រើនត្រូវបានផលិតឡើងពី វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ។ ដែលមានសុវត្ថិភាពសម្រាប់សុខភាព ហើយវាក៏ជាផ្នែកមួយដែលបានលើកស្ទួយវិស័យកសិកម្មក្នុងស្រុកផងដែរ។ តែលាយផ្កាឈូកនិងតែលាយស្លឹកគ្រៃមិនត្រឹមតែជាភេសជ្ជៈសម្រាប់សុខភាពប៉ុណ្ណោះទេ តែវាក៏មានឥទ្ធិពលវិជ្ជមានទៅលើសេដ្ឋកិច្ច និងវប្បធម៌ របស់កម្ពុជាផងដែរ។ ការផលិតនិងលក់តែទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច ដោយទី១ វាបានបង្កើតការងារ ដល់ប្រជាជនជាច្រើន ជាពិសេសអ្នកនៅតាមតំបន់ជនបទដែលប្រកបរបរកសិកម្ម។ ពួកគេអាចដាំដុះផ្កាឈូក ស្លឹកគ្រៃ និងស្លឹកតែដើម្បីផ្គត់ផ្គង់ដល់រោងចក្រផលិតតែ។ ចំណែកទី២ ផលិតផលតែលាយនេះមានតម្លៃបន្ថែមខ្ពស់ ជំនួសឲ្យការលក់វត្ថុធាតុដើមតែមួយមុខៗក្នុងតម្លៃទាប ការកែច្នៃជាតែបានធ្វើឲ្យតម្លៃផលិតផលកើនឡើងច្រើន។ លើសពីនេះ តែផ្កាឈូកនិងតែស្លឹកគ្រៃក៏មានសក្តានុពលក្នុងការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដែលបាននាំមកនូវចំណូលជារូបិយប័ណ្ណបរទេស និងបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្រៅពីសេដ្ឋកិច្ច តែលាយផ្កាឈូកនិងតែលាយស្លឹកគ្រៃក៏បានក្លាយជាផ្នែកមួយនៃវប្បធម៌ប្រចាំថ្ងៃរបស់កម្ពុជា។ តែផ្កាឈូក ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដ៏ប្រណីត និងថ្លៃថ្នូរ ដែលគេតែងប្រើសម្រាប់ទទួលភ្ញៀវសំខាន់ៗ ការជូនតែផ្កាឈូកទៅភ្ញៀវគឺជាការបង្ហាញពីភាពរាក់ទាក់ និងការគោរពរាប់អានដ៏ខ្ពង់ខ្ពស់។ ចំណែកឯតែស្លឹកគ្រៃ វិញបានក្លាយជាភេសជ្ជៈដែលគេនិយមផឹកដើម្បីសុខភាព និងការសម្រាកលំហែ នៅតាមផ្ទះ ឬហាងកាហ្វេនានា។ ដូច្នេះ ការផលិតនិងប្រើប្រាស់តែទាំងនេះមិនមែនត្រឹមតែជាអាជីវកម្មទេ តែវាក៏ជាការថែរក្សានិងផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីរបស់ខ្មែរផងដែរ។